សុភាសិតខ្មែរ «ខឹងគោ វាយរទេះ» គឺជាពាក្យប្រៀបធៀបដ៏ពេញនិយមមួយ ដែលបង្កប់នូវគតិបណ្ឌិតអំពី អាកប្បកិរិយាអវិជ្ជមាន និង ផលវិបាកនៃការបញ្ចេញកំហឹងខុសគោលដៅ។ ខឹងគោ ជាន័យធៀប ខឹងមនុស្សណាម្នាក់ឬអ្វីមួយ ។ វ៉ៃរទេះ វ៉ៃវត្ថុអ្វីមួយដើម្បីធ្វើឱ្យរសាយកំហឹង ឬធ្វើឱ្យដឹងថាកំពុងខឹង។ ខឹងគោ វ៉ៃរទេះ មានន័យថាខឹងនរណាម្នាក់ ប៉ុន្តែមិនចង់ប្រឈមនឹងអ្នកនោះ បែរជាជះកំហឹងដាក់វត្ថុមួយ ឬទៅកម្ទេចវត្ថុអ្វីផ្សេងទៀតដែលឥតកំហុសដើម្បីធ្វើឱ្យរសាយកំហឹង ។ សុភាសិតនេះដាស់តឿនឲ្យមនុស្សចេះគ្រប់គ្រងអារម្មណ៍ និងដោះស្រាយបញ្ហាដោយការយល់ដឹង មិនមែនដោយកំហឹងឡើយ។ អត្ថន័យត្រង់នៃឃ្លាថា ខឹងគោ គឺដោយសារគោជាសត្វដែលអូសរទេះ ហើយកំហឹងកើតឡើងចំពោះគោ ដោយសារតែគោមិនស្ដាប់បង្គាប់ ដើរយឺត ឬធ្វើអ្វីមួយមិនបានដូចបំណង។ វាយរទេះ ជំនួសឲ្យការវាយគោដែលជាអ្នកបង្កហេតុផ្ទាល់ បែរជាទៅវាយរទេះទៅវិញ ដែលជារបស់គ្មានកំហុស។ ការវាយរទេះមិនអាចធ្វើឲ្យគោឈឺចាប់ ឬស្តាប់បង្គាប់នោះទេ តែបែរជាធ្វើឲ្យរទេះខូចខាតទៅវិញ។ រួមមកវិញ ពាក្យ «ខឹងគោ វាយរទេះ» មានន័យថា ការបញ្ចេញកំហឹង ឬការខឹងសម្បារទៅលើ បុគ្គល ឬវត្ថុដែលមិនមែនជាមូលហេតុផ្ទាល់ នៃបញ្ហា។ អត្ថន័យអប់រំសុភាសិតនេះបង្កប់នូវមេរៀនអប់រំដ៏មានតម្លៃជាច្រើនសម្រាប់ជីវិតប្រចាំថ្ងៃ និងទំនាក់ទំនងសង្គម។ ការគ្រប់គ្រងកំហឹង នេះជាមេរៀនសំខាន់បំផុត សុភាសិតនេះបង្រៀនយើងឲ្យចេះ គ្រប់គ្រងអារម្មណ៍ខឹង របស់ខ្លួនឯង។ នៅពេលមានកំហឹងកើតឡើង យើងមិនគួរបញ្ចេញវាដោយមិនបានគិតឡើយ។ ការខឹងហើយវាយរទេះ មិនបានដោះស្រាយបញ្ហាគោមិនស្ដាប់បង្គាប់នោះទេ តែបែរជាបង្កបញ្ហាថ្មី គឺរទេះខូច។ នេះរំលឹកយើងឲ្យចេះ រកមូលហេតុពិតប្រាកដ នៃបញ្ហា ហើយដោះស្រាយនៅចំចំណុចនោះ ទើបមានប្រសិទ្ធភាព។ កំហឹងដែលមិនមានគោលដៅត្រឹមត្រូវ អាចបណ្ដាលឲ្យយើងធ្វើបាប ឬបង្កទុក្ខដល់អ្នកដទៃដែលគ្មានកំហុសអ្វីសោះ។ ឧទាហរណ៍ ខឹងចៅហ្វាយនាយនៅកន្លែងធ្វើការ តែបែរជាទៅផ្ទះស្រែកដាក់ប្រពន្ធកូនទៅវិញ។ ការធ្វើអ្វីដោយកំហឹងច្រើន តែងជាការធ្វើដោយគ្មានហេតុផល ហើយ វាអាចនាំឲ្យមានការខូចខាតសម្ភារៈ ប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ឬបង្កជាជម្លោះកាន់តែធំ។ ការអត់ធ្មត់ និងការពិចារណា សុភាសិតនេះជំរុញឲ្យយើងចេះ អត់ធ្មត់ និង ពិចារណា មុននឹងធ្វើសកម្មភាពណាមួយនៅពេលមានកំហឹង។ ការគិតឲ្យបានហ្មត់ចត់ នឹងជួយឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងជៀសវាងកំហុសឆ្គង។ សុភាសិត «ខឹងគោ វាយរទេះ» គឺជាពាក្យទូន្មានដ៏មានប្រយោជន៍ដែលរំលឹកយើងឲ្យចេះដោះស្រាយបញ្ហាដោយឈ្លាសវៃ និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង។ កំហឹងអាចធ្វើឲ្យយើងបាត់បង់ការគិតពិចារណា ហើយបញ្ចេញវាទៅខុសគោលដៅ ដែលមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេ តែថែមទាំងបង្កបញ្ហាបន្ថែមទៀតផង។